បច្ចុប្បន្ននេះមនុស្សយើងបានប្រើប្រាស់សម្ភារៈជាច្រើនដើម្បីយកមកក្នុងការតុបតែងឬលំអរខ្លួនប្រាណរបស់ពួកគេពេលមានកម្មវិធី។ នៅក្នុងនោះផងដែរគ្រឿងអលង្ការក៏ជាផ្នែកមួយនៃសម្ភារៈដែរមនុស្សពេញនិយមយកមកប្រើប្រាស់និងពាក់តុបតែងលំអរខ្លួនប្រាណផងដែរ។ មនុស្សភាគច្រើនបានប្រើប្រាស់គ្រឿងអលង្ការនៅក្នុងកម្មវិធីផ្សេងៗដូចជា ពិធីមង្គលការ និងពិធីបុណ្យជាដើម។ "គ្រឿងអលង្ការដែលយើងយកទៅប្រើប្រាស់នៅក្នុងពិធីមង្គលការគឺដើម្បីមានភាពស្រស់ស្អាត និង តំណាងនៃសេចក្ដីស្រឡាញ់ ការប្តេជ្ញាចិត្ត និង សិរីមង្គល។ " ចិញ្ជៀន គឺគេប្រើប្រាស់សម្រាប់ភ្ជាប់ពាក្យ និងអាពាហ៍ពិពាហ៍ ជាគ្រឿងអលង្ការដ៏សំខាន់បំផុត។ ចិញ្ចៀនភ្ជាប់ពាក្យតែងមានពេជ្រ ឬ ត្បូង មានតម្លៃផ្សេងទៀត រីឯចិញ្ចៀនអាពាហ៍ពិពាហ៍ជាទូទៅមានលក្ខណៈសាមញ្ញជាង ប៉ុន្តែពាក់ជាប្រចាំ។" ខ្សែក គឺប្រើសម្រាប់ពាក់អោយមានភាពទាក់ទាញនិងស្រស់ស្អាតទៅលើកូនក្រមុំកូនកំលោះ។ ក្រវិល តែងមានទំហំ និង ម៉ូដសមល្មម មិនធំពេក ឬ តូចពេក ដែលអាចទាក់ទាញចំណាប់អារម្មណ៍ពីមុខកូនក្រមុំ។ ជាធម្មតាកូនក្រមុំអាចពាក់កងដៃឬខ្សែដៃដែលស៊ីគ្នាជាមួយខ្សែក និង ក្រវិល។ គ្រឿងអលង្ការសម្រាប់កូនកំលោះគឺ កូនកំលោះអាចពាក់នាឡិកាល្អៗ ឬ ខ្សែដៃដែលសាមញ្ញ និង ទាន់សម័យ។ ពេជ្រ មាស មាសស ប្លាទីន និង ត្បូងមានតម្លៃផ្សេងៗទៀត ត្រូវបានគេប្រើប្រាស់យ៉ាងទូលំ ទូលាយនៅក្នុងពិធីមង្គលការផងដែរ។ នៅក្នុងពិធីមង្គលការខ្មែរ កូនក្រមុំអាចស្លៀកពាក់ឈុតប្រពៃណីជាមួយនឹងគ្រឿងអលង្ការមាស ឬ ប្រាក់ដែលបានឌីហ្សាញយ៉ាងល្អិតល្អន់ ដូចជាពាក់មកុដ មួក ឬ គ្រឿងលម្អក្បាលជាដើម។ ពេលខ្លះគ្រឿងអលង្ការមិនត្រឹមតែជាគ្រឿងលម្អទេ តែវាអាចមានអត្ថន័យរំលឹកដល់អនុស្សាវរីយ៍ ឬ មនុស្សជាទីស្រលាញ់។ សម្រាប់ប្រពៃណីខ្មែរនៅក្នុងពិធីមង្គលការកូនក្រមុំអាចប្រើគ្រឿងអលង្ការមាស ឬ ប្រាក់ ប្លាទីទៅតាមផ្នួងឬជាងបួងដែលគេជា អ្នកតុបតែងនៅក្នុងកម្មវិធីនោះ។ ចំណែកឯនៅក្នងពិធីបុណ្យវិញគ្រឿងអលង្ការដែរប្រើប្រាស់ គឺមានលក្ខណៈខុសប្លែកពីគ្រឿងអលង្ការមង្គលការ ដោយវាមានភាពបត់បែនជាង និង អាចឆ្លុះបញ្ចាំងពីលក្ខណៈបុគ្គល និង ទំនៀមទម្លាប់ប្រពៃណីជាដើម។ សម្រាប់ពិធីបុណ្យនីមួយៗគឺអាចមានលក្ខណៈផ្សេងៗគ្នា។ ក្នុងពិធីបុណ្យចូលឆ្នាំខ្មែរឬភ្ជុំបិណ្ឌ ប្រជាជនខ្មែរអាចពាក់គ្រឿងអលង្ការមាស ឬ ប្រាក់ដែលបាន ច្នៃម៉ូដប្រពៃណី ឬ ម៉ូដទាន់សម័យ។ ហើយពិធីបុណ្យសាសនាផ្សេងៗទៀត គ្រឿងអលង្ការអាចមានលក្ខណៈសាមញ្ញ និង សមរម្យ មិនឆើតឆាយពេក។ ការជ្រើសរើសគ្រឿងអលង្ការសម្រាប់ពិធីបុណ្យ គួរតែគិតគូរពីភាពសមរម្យ និង គោរពទៅតាមទំនៀមទម្លាប់នៃពិធីនោះ។ ពណ៌ និង ម៉ូដសម្រាប់ពិធីបុណ្យ គេអាចជ្រើសរើសគ្រឿងអលង្ការដែលមានពណ៌ស្រស់ឆើតឆាយ ឬ ម៉ូដប្លែកៗទៅតាមកម្មវិធីបុណ្យនីមួយៗ។ ហើ់យពិធីបុណ្យខ្លះទៀតក៏មិនទាមទារត្រូវតែប្រើប្រាស់នូវគ្រឿងអលង្ការនោះដែរដូចជា ពិធីបុណ្យសព្វជាដើម។ អលង្ការសម្រាប់ពិធីមង្គលការនៅកម្ពុជា គឺមានសារៈសំខាន់ខ្ពស់ក្នុងការតុបតែងកូនក្រមុំ និងបង្ហាញអំពីសិល្បៈបុរាណខ្មែរ។ មិនត្រឹមតែសម្រាប់សោភ័ណភាពប៉ុណ្ណោះទេ ប៉ុន្តែជារូបភាពសម្គាល់នៃអត្តសញ្ញាណ និងវប្បធម៌ជាតិផងដែរ។ អលង្ការដើរតួនាទីយ៉ាងសំខាន់ក្នុងការលម្អសម្រស់កូនក្រមុំឲ្យកាន់តែលេចធ្លោ និងស្រស់ស្អាតក្នុងថ្ងៃមង្គលការ។ មកុដកូនក្រមុំ ជាគ្រឿងលម្អដែលពាក់នៅលើក្បាលកូនក្រមុំ ដើម្បីបន្ថែមភាពស្រស់ស្អាត និងលេចធ្លោ ហើយ មកុដអាចមានរាងខុសៗគ្នា ដូចជាមកុដដែលមានពេជ្រ ឬគុជខ្យង។ ពេលតុបតែងនៅលើក្បាល មកុដបង្ហាញពីភាពស្រស់ស្អាតដូចព្រះនាង។ មកុដ អាចត្រូវបានធ្វើពីមាស ប្រាក់ ឬគ្រឿងអលង្ការផ្សេងៗទៀត។ ការជ្រើសរើសមកុដត្រូវគិតគូរពីម៉ូតសក់ និងទម្រង់មុខរបស់កូនក្រមុំ ដើម្បីឲ្យស័ក្តិសម និងជួយបង្កើនភាពលេចធ្លោ។ កងដៃ កងសៀតដៃ ជាគ្រឿងអលង្ការសម្រាប់ពាក់នៅកដៃ វាអាចមានរចនាបថខុសៗគ្នា ដូចជាកងដៃមាស កងដៃពេជ្រ ឬកងដៃដែលធ្វើពីលោហៈដ៏មានតម្លៃផ្សេងទៀត។ កងដៃមាសសុទ្ធ ជានិមិត្តរូបនៃភាពរុងរឿង និងប្រពៃណី។ កងដៃពេជ្រ ផ្តល់នូវភាពប្រណិត និងភ្លឺចែងចាំង។ កងដៃធ្វើពីលោហៈដ៏មានតម្លៃផ្សេងទៀត ដូចជាផ្លាទីន ឬប្រាក់ ដែលអាចមានលម្អដោយត្បូង ឬចម្លាក់ល្អិតល្អន់។ កងជើង គ្រឿងអលង្ការសម្រាប់ពាក់នៅកជើង វាអាចជារបស់សាមញ្ញ ឬមានរចនាបថប្រណិត ដោយមានការតុបតែងលម្អដោយត្បូង ឬលោហៈផ្សេងៗ។ កងជើងពាក់នៅកជើង តំណាងឱ្យសិរីល្អ ភាពឆ្លាតវៃ និងបន្ថែមសោភ័ណភាពដល់ជើងនារី។ ខ្សែក ជាគ្រឿងអលង្ការដែលពាក់នៅជុំវិញក វាមានច្រើនម៉ូត ចាប់ពីខ្សែកសាមញ្ញ រហូតដល់ខ្សែកដែលលម្អដោយពេជ្រ ឬត្បូង។ វាមានច្រើនទម្រង់ ដូចជាខ្សែកខ្លី បណ្តោង ឬខ្សែកវែងដែលលម្អដោយពេជ្រ ឬត្បូងដ៏ស្រស់ស្អាត។ ខ្សែកខ្លី ស័ក្តិសមសម្រាប់រ៉ូបដែលមានកបើកទូលាយ។ ខ្សែកបណ្តោងវែង ជួយឲ្យកមើលទៅស្រឡូន និងស័ក្តិសមសម្រាប់រ៉ូបដែលមាន ក ទាប។ វាអាចត្រូវលម្អដោយ ពេជ្រធំៗ ត្បូងដ៏មានតម្លៃ ដូចជាត្បូងកណ្តៀង ត្បូងទទឹម ឬ គុជខ្យង ដែលសុទ្ធតែផ្តល់នូវភាពថ្លៃថ្នូរ និងភាពទាក់ទាញ។ ខ្សែក្រវាត់ អាចជាគ្រឿងអលង្ការសម្រាប់ចង្កេះ ដែលជួយលើកសម្រស់សម្លៀកបំពាក់កូនក្រមុំឲ្យកាន់តែលេចធ្លោ។ ខ្សែក្រវ៉ាត់អាចធ្វើពីសូត្រ ក្រណាត់ ឬមានលម្អដោយត្បូង និងពេជ្រ។ វាជាខ្សែវង់សម្រាប់ពាក់នៅចង្កេះ ដើម្បីជួយបង្កើនសោភណ្ឌភាពឲ្យសម្លៀកបំពាក់មង្គលការ ហើយអាចមានអក្សរខ្មែរ ឬលំនាំបុរាណ។ វាជួយបែងចែកដងខ្លួន និងបន្ថែមចំណុចទាក់ទាញដល់ចង្កេះរបស់កូនក្រមុំ។ ចិញ្ចៀន ជាគ្រឿងអលង្ការដ៏សំខាន់សម្រាប់ពិធីមង្គលការ ជាពិសេសគឺចិញ្ចៀនភ្ជាប់ពាក្យ និងចិញ្ចៀនអាពាហ៍ពិពាហ៍។ ចិញ្ចៀនទាំងនេះជានិមិត្តរូបនៃចំណងស្នេហ៍ និងការប្តេជ្ញាចិត្ត។ ការពាក់ចិញ្ចៀននៅម្រាមដៃ ជាសញ្ញាដ៏សំខាន់នៃការខិតខំជាស្វាមីភរិយា ដែលត្រូវបានជ្រើសរើសយ៉ាងម៉ត់ចត់ ហើយធម្មតាគេធ្វើពីមាស ឬត្បូង។ វាជានិមិត្តរូបនៃចំណងអាពាហ៍ពិពាហ៍ដ៏អស់កល្ប ដែលជាធម្មតាមានរាងសាមញ្ញ ឬមានលម្អដោយពេជ្រតូចៗជុំវិញ។ ក្រវិល ជាគ្រឿងអលង្ការដែលពាក់នៅត្រចៀក។ ក្រវិលមានច្រើនម៉ូត ចាប់ពីក្រវិលតូចៗ រហូតដល់ក្រវិលវែងដែលលម្អដោយត្បូង ឬពេជ្រ ដើម្បីបំពេញសម្លៀកបំពាក់កូនក្រមុំ។ ជាញឹកញាប់បែបបុរាណ ឬសាមញ្ញ វាបន្ថែមសោភ័ណភាពដល់មុខមាត់។ ចំណែកឯក្រវិលតូចៗ ផ្តល់នូវភាពសាមញ្ញតែទាន់សម័យ។ ចំពោះក្រវិលបណ្តោង វាជួយបន្ថែមភាពទាក់ទាញ។ រីឯក្រវិលលម្អដោយពេជ្រ ឬត្បូងវិញ ផ្តល់នូវពន្លឺចែងចាំង និងភាពប្រណិត ហើយការជ្រើសរើសក្រវិលគួរតែស៊ីគ្នាជាមួយម៉ូតខ្សែក និងទម្រង់មុខរបស់កូនក្រមុំ។ ជាចុងក្រោយ ការជ្រើសរើសអលង្ការសម្រាប់ពិធីមង្គលការ គឺទាមទារនូវការយកចិត្តទុកដាក់ និងភាពល្អិតល្អន់ ដើម្បីធានាថាគ្រឿងអលង្ការនីមួយៗអាចជួយលើកសម្រស់កូនក្រមុំឲ្យកាន់តែស្រស់ស្អាត និងលេចធ្លោក្នុងថ្ងៃដ៏សំខាន់បំផុតរបស់នាង។